ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ គឺជាទិដ្ឋភាពដ៏រស់រវើកមួយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសុខភាពតាមបែបបុរាណ។ ប្រភពដើមនៃការហាត់តៃជីនៅកម្ពុជា គឺទទួលបានឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ចិនដែលបានហូរចូលតាមរយៈការធ្វើចំណាកស្រុក និងទំនាក់ទំនងពាណិជ្ជកម្មតាំងពីយូរលង់ណាស់មកហើយ។ វត្តមានរបស់សហគមន៍ខ្មែរ-ចិនដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា និងផ្សព្វផ្សាយលំហាត់ប្រាណបែបសមាធិនេះដល់មនុស្សជុំវិញខ្លួន។ ឥទ្ធិពលនៃខ្សែភាពយន្តបុរាណចិន និងការចង់ដឹងចង់ឃើញពីក្បាច់គុណបែបការពារខ្លួន បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនចាប់អារម្មណ៍នឹងការហាត់តៃជី។ ការកើនឡើងនៃចំនួនមនុស្សវ័យចំណាស់ក្នុងទីក្រុងភ្នំពេញ បានជំរុញឱ្យមានការស្វែងរកលំហាត់ប្រាណណាដែលមានចលនាយឺតៗ និងមិនប៉ះពាល់ដល់សន្លាក់ឆ្អឹង។ ការរៀបចំសួនច្បារសាធារណៈឱ្យមានភាពស្រស់ស្អាត និងធំទូលាយដោយសាលារាជធានីភ្នំពេញ បានផ្ដល់ជាទីតាំងដ៏សក្ដិសមសម្រាប់ក្រុមអ្នកហាត់តៃជីជួបជុំគ្នា។ ឥទ្ធិពលពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីដែលនិយមហាត់តៃជីតាមសួនច្បារ ក៏បានក្លាយជាគំរូសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញអនុវត្តតាមផងដែរ។ ការយល់ដឹងពីអត្ថប្រយោជន៍នៃតៃជីក្នុងការជួយសម្រួលចរន្តឈាម និងកាត់បន្ថយភាពតានតឹង គឺជាកម្លាំងចលករដ៏ធំដែលនាំឱ្យមនុស្សចេញមកហាត់នៅខាងក្រៅ។ វត្តមានរបស់គ្រូបង្គោល ឬអ្នកជំនាញដែលមកស្ម័គ្រចិត្តបង្រៀនតាមទីធ្លាសាធារណៈ បានធ្វើឱ្យក្បាច់គុណនេះរីកសុះសាយយ៉ាងឆាប់រហ័ស។ និន្នាការនៃការថែទាំសុខភាពតាមបែបធម្មជាតិ និងការហាត់ប្រាណក្នុងខ្យល់អាកាសបរិសុទ្ធពេលព្រឹកព្រលឹម បានធ្វើឱ្យតៃជីក្លាយជាជម្រើសដ៏ពេញនិយម។ ជាចុងក្រោយ គឺការចង់បង្កើតទំនាក់ទំនងសង្គមរវាងមនុស្សវ័យកណ្ដាល និងវ័យចំណាស់ដែលរស់នៅជិតខាងគ្នា បានធ្វើឱ្យការហាត់តៃជីក្លាយជាវប្បធម៌ជួបជុំដ៏មានតម្លៃ។ ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ មិនត្រឹមតែជាការហាត់ប្រាណធម្មតានោះទេ ប៉ុន្តែវាបង្កប់នូវគោលបំណងសំខាន់ៗជាច្រើនសម្រាប់សុខុមាលភាពរាងកាយ និងស្មារតី។ គោលបំណងចម្បងគឺដើម្បីពង្រឹងសុខភាពរាងកាយតាមរយៈចលនាយឺតៗដែលជួយឱ្យសាច់ដុំ និងសន្លាក់មានភាពបត់បែន។ ការហាត់តៃជីមានគោលបំណងសម្រួលដល់ចរន្តឈាមរត់ក្នុងរាងកាយឱ្យមានដំណើរការល្អ និងមានតុល្យភាព។ វាជួយកាត់បន្ថយភាពតានតឹង និងសម្ពាធផ្លូវចិត្តដែលកើតចេញពីការរស់នៅក្នុងទីក្រុងដែលមានភាពអ៊ូអរ។ ប្រជាជនហាត់តៃជីដើម្បីបង្កើនការផ្ដោតអារម្មណ៍ និងការធ្វើសមាធិក្នុងខណៈពេលដែលរាងកាយកំពុងធ្វើចលនា។ ការហាត់នៅតាមទីធ្លាសាធារណៈមានគោលបំណងស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹមដើម្បីបង្កើនថាមពលសួត។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ និងអាចបង្ការជំងឺរ៉ាំរ៉ៃផ្សេងៗបានមួយកម្រិត។ ការជួបជុំគ្នាហាត់តៃជីមានគោលបំណងបង្កើតទំនាក់ទំនងសង្គម និងភាពស្និទ្ធស្នាលរវាងមនុស្សនៅក្នុងសហគមន៍។ វាជាវិធីសាស្ត្រមួយក្នុងការថែរក្សា និងផ្ទេរចំណេះដឹងផ្នែកក្បាច់គុណបែបសុខភាពពីមនុស្សជំនាន់មុនទៅជំនាន់ក្រោយ។ មនុស្សវ័យចំណាស់ហាត់តៃជីក្នុងគោលបំណងពង្រឹងលំនឹងរាងកាយដើម្បីបង្ការការដួលដែលផ្ដល់គ្រោះថ្នាក់។ ការហាត់ប្រាណនេះមានគោលបំណងសម្រួលដល់ការដកដង្ហើមឱ្យបានវែង និងជ្រៅ ដែលជួយឱ្យស្មារតីមានភាពស្ងប់ល្អ។ វាផ្ដល់ឱកាសឱ្យបុគ្គលម្នាក់ៗបានផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិដែលមាននៅក្នុងសួនច្បារសាធារណៈ។ ការហាត់តៃជីតាមទីធ្លាសាធារណៈក៏មានគោលបំណងលើកកម្ពស់សោភ័ណភាព និងវប្បធម៌រស់នៅបែបសុខភាពក្នុងទីក្រុង។ វាជួយឱ្យអ្នកហាត់មានវិន័យលើខ្លួនឯងតាមរយៈការក្រោកពីព្រលឹមដើម្បីមកហ្វឹកហាត់ឱ្យបានទៀងទាត់។ ការហាត់នេះជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ ដោយការប្រើប្រាស់វិធីសាស្ត្របង្ការតាមបែបធម្មជាតិ។ ជាចុងក្រោយ ការហាត់តៃជីគឺដើម្បីសម្រេចបាននូវសន្តិភាពក្នុងចិត្ត និងតុល្យភាពរវាងយិន និងយ៉ាងនៅក្នុងរាងកាយទាំងមូល។ សម្រាប់ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ ទោះបីជាកីឡានេះមិនទាមទារឧបករណ៍ស្មុគស្មាញ ប៉ុន្តែការត្រៀមសម្ភារៈឱ្យបានត្រឹមត្រូវនឹងជួយឱ្យការហាត់កាន់តែមានប្រសិទ្ធភាព។ សម្ភារៈដំបូងដែលសំខាន់បំផុតគឺសម្លៀកបំពាក់បែបកីឡាដែលមានសាច់ក្រណាត់ទន់ រលុង និងយឺត ដើម្បីងាយស្រួលធ្វើចលនាដៃជើង។ អ្នកគួរជ្រើសរើសអាវដែលខ្យល់អាចចេញចូលបានល្អ ដើម្បីជួយបញ្ចេញកម្ដៅ និងញើសក្នុងអំឡុងពេលហាត់ក្រោមអាកាសធាតុនៅភ្នំពេញ។ ស្បែកជើងដែលមានបាតរាបស្មើ និងមានទម្ងន់ស្រាល គឺជាសម្ភារៈចាំបាច់សម្រាប់រក្សាតុល្យភាពរាងកាយឱ្យបានល្អជានិច្ច។ អ្នកហាត់តៃជីមួយចំនួនចូលចិត្តប្រើស្បែកជើងក្រណាត់បែបបុរាណ ដែលជួយឱ្យមានអារម្មណ៍ប៉ះផ្ទាល់ទៅនឹងដីបានកាន់តែប្រសើរ។ ដបទឹកសម្រាប់ដាក់តាមខ្លួន គឺជាសម្ភារៈមិនអាចខ្វះបានសម្រាប់បំពេញជាតិទឹកដល់រាងកាយបន្ទាប់ពីបញ្ចប់ការហាត់។ កន្សែងតូចមួយសម្រាប់ជូតញើស ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងមិនរំខានដល់ការផ្ដោតអារម្មណ៍ក្នុងពេលធ្វើចលនា។ សម្រាប់អ្នកដែលចង់ហាត់ក្បាច់កម្រិតខ្ពស់ ផ្លិតតៃជី គឺជាសម្ភារៈបន្ថែមដែលជួយបង្កើនសោភ័ណភាព និងសំឡេងក្នុងពេលហាត់។ ដាវឈើ ឬដាវជ័រតៃជី ក៏ត្រូវបានប្រើប្រាស់ផងដែរសម្រាប់ការហ្វឹកហាត់ក្បាច់ដាវដែលមានភាពរស់រវើក និងទន់ភ្លន់។ ម៉ាស៊ីនចាក់តន្ត្រីខ្នាតតូច ឬទូរស័ព្ទដៃសម្រាប់បើកបទភ្លេងតៃជី ជួយឱ្យអ្នកហាត់ងាយស្រួលក្នុងការផ្ដោតអារម្មណ៍តាមចង្វាក់ដង្ហើម។ កាតាបស្ពាយខ្នងតូចមួយ ងាយស្រួលសម្រាប់ដាក់សម្ភារៈផ្ទាល់ខ្លួនឱ្យមានសណ្ដាប់ធ្នាប់នៅពេលហាត់ក្នុងសួនច្បារសាធារណៈ។ ការប្រើប្រាស់កម្រាលហាត់យូហ្គា ក៏អាចមានប្រយោជន៍ផងដែរ ប្រសិនបើអ្នកត្រូវការធ្វើចលនាអង្គុយ ឬពត់ខ្លួនលើផ្ទៃដី។ នាឡិកាដៃសម្រាប់តាមដានពេលវេលាហាត់ ជួយឱ្យអ្នកអាចគ្រប់គ្រងកាលវិភាគប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។ ថ្នាំការពារមូស ឬសត្វល្អិត ក៏ជាសម្ភារៈជំនួយសម្រាប់អ្នកដែលចូលចិត្តហាត់នៅកន្លែងដែលមានដើមឈើច្រើននាពេលព្រលឹម។ សម្រាប់មនុស្សចាស់ ឈើច្រត់ ឬឧបករណ៍ទប់លំនឹងគួរមាននៅក្បែរខ្លួន ប្រសិនបើពួកគាត់មិនទាន់មានលំនឹងរាងកាយរឹងមាំគ្រប់គ្រាន់។ បន្ថែមពីនេះ ការមានចិត្តដែលស្ងប់ស្ងាត់ និងស្មារតីចង់រៀនសូត្រ គឺជាសម្ភារៈខាងក្នុងដ៏មានតម្លៃបំផុតសម្រាប់ការហាត់តៃជី។ ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ បានក្លាយជាទិដ្ឋភាពដ៏ស្រស់ត្រកាលនាពេលព្រឹកព្រលឹម ដែលយើងអាចមើលឃើញនៅតាមទីតាំងសំខាន់ៗជាច្រើន។ សួនច្បារមុខព្រះបរមរាជវាំង គឺជាទីតាំងដ៏ពេញនិយមបំផុត ដែលមានមនុស្សម្នាជួបជុំគ្នាហាត់តៃជីអមដោយខ្យល់អាកាសបរិសុទ្ធពីទន្លេចតុមុខ។ ទីធ្លាជុំវិញវិមានឯករាជ្យ ក៏ជាកន្លែងដ៏ធំទូលាយមួយដែលយុវជន និងមនុស្សចាស់និយមទៅហាត់ដើម្បីទទួលបានភាពស្ងប់ស្ងាត់។ សួនច្បារសម្ដេចតេជោ ហ៊ុន សែន នៅក្បែរតំបន់ណាហ្គាវើលដ៍ ផ្ដល់នូវបរិយាកាសខៀវស្រងាត់ និងមានផ្ទៃរាបស្មើល្អសម្រាប់ធ្វើចលនាតៃជី។ តំបន់មាត់ទន្លេស៊ីសុវត្ថិ គឺជាកន្លែងដែលទាក់ទាញទាំងប្រជាជនក្នុងស្រុក និងជនបរទេសឱ្យមកហាត់ប្រាណបែបសមាធិជាមួយគ្នា។ សួនច្បារវត្តបទុមវតី គឺជាទីតាំងយុទ្ធសាស្ត្រមួយដែលមានម្លប់ឈើត្រជាក់ និងមានកន្លែងធំទូលាយសម្រាប់ក្រុមហាត់តៃជីខ្នាតធំ។ ទីធ្លានៅខាងមុខពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាមជ្ឈមណ្ឌលកីឡាដែលមមាញឹកបំផុត និងមានក្រុមហាត់តៃជីច្រើនប្រភេទ។ សួនច្បារកាណាឌីយ៉ា ឬសួនច្បារតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី គឺជាកន្លែងដែលអ្នករស់នៅតំបន់នោះចូលចិត្តជួបជុំគ្នាហាត់ពេលព្រឹក។ សួនច្បារនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ក៏ត្រូវបានប្រើប្រាស់ជាកន្លែងហាត់តៃជីសម្រាប់អ្នកធ្វើការនៅក្នុងតំបន់កណ្ដាលក្រុង។ ទីធ្លាសាធារណៈនៅក្នុងបុរីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏បានរៀបចំជាកន្លែងសម្រាប់អ្នកភូមិជួបជុំគ្នាហាត់តៃជីផងដែរ។ សួនច្បារក្បែរស្ពាននាគវត្តភ្នំ គឺជាទីតាំងប្រវត្តិសាស្ត្រមួយដែលមនុស្សជាច្រើននិយមទៅស្រូបខ្យល់អាកាស និងហាត់ប្រាណ។ ទីធ្លានៅតាមបណ្ដោយសួនច្បារមិត្តភាពកម្ពុជា-វៀតណាម ផ្ដល់នូវលំហរធំទូលាយដែលអាចផ្ទុកអ្នកហាត់បានរាប់រយនាក់។ សួនច្បារថ្មីៗនៅតំបន់ជ្រោយចង្វារ កំពុងក្លាយជាទីតាំងទាក់ទាញថ្មីសម្រាប់អ្នកដែលចង់ហាត់តៃជីអមដោយទិដ្ឋភាពទន្លេសាប។ ការជ្រើសរើសទីតាំងដែលមានម្លប់ឈើច្រើន ជួយឱ្យអ្នកហាត់តៃជីអាចរក្សាការផ្ដោតអារម្មណ៍បានយូរដោយមិនក្ដៅខ្លាំង។ សួនច្បារសាធារណៈទាំងនេះមិនត្រឹមតែជាកន្លែងហាត់ប្រាណទេ ប៉ុន្តែជាកន្លែងផ្លាស់ប្តូរបទពិសោធន៍ជីវិតរវាងអ្នករស់នៅក្នុងទីក្រុង។ ការរីកដុះដាលនៃសួនច្បារសាធារណៈបានសបញ្ជាក់ពីការគាំទ្ររបស់អាជ្ញាធរក្រុង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈការហាត់តៃជី។ ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ បង្ហាញពីភាពចម្រុះនៃវ័យ និងពេលវេលាជាក់លាក់ដែលបង្កើតបានជាទម្លាប់សុខភាពដ៏ល្អប្រពៃ។ អ្នកហាត់តៃជីភាគច្រើននៅក្នុងទីក្រុងភ្នំពេញ គឺជាក្រុមមនុស្សវ័យចំណាស់ និងអ្នកចូលនិវត្តន៍ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នយើងក៏ឃើញមានយុវជន និងមនុស្សវ័យកណ្ដាលកាន់តែច្រើន ចាប់អារម្មណ៍មកហាត់តៃជីដើម្បីកាត់បន្ថយភាពតានតឹងពីការងារ។ មនុស្សវ័យចំណាស់ចូលចិត្តកីឡានេះបំផុត ព្រោះវាជាលំហាត់ប្រាណដែលមិនបង្កផលប៉ះពាល់ដល់សន្លាក់ និងសមស្របទៅតាមកម្លាំងកាយរបស់ពួកគាត់។ ពេលវេលាដែលពេញនិយមបំផុតសម្រាប់ការហាត់តៃជីគឺនៅព្រឹកព្រលឹម ចាប់ពីម៉ោង ៥:៣០ ដល់ម៉ោង ៧:០០ ព្រឹក នៅពេលដែលខ្យល់អាកាសត្រជាក់បរិសុទ្ធ។ ការហាត់នៅពេលព្រលឹមជួយឱ្យរាងកាយទទួលបានថាមពលស្រស់ថ្លា និងស្មារតីមូលល្អ មុនពេលចាប់ផ្ដើមភារកិច្ចប្រចាំថ្ងៃ។ ក្រៅពីពេលព្រឹក ក៏មានក្រុមអ្នកហាត់មួយចំនួនជួបជុំគ្នាហាត់តៃជីនៅពេលល្ងាច ចាប់ពីម៉ោង ៥:៣០ ដល់ម៉ោង ៧:០០ យប់ នៅតាមសួនច្បារមាត់ទន្លេ។ ការហាត់នៅពេលល្ងាច ជួយឱ្យអ្នកធ្វើការងារការិយាល័យអាចសម្រាកខួរក្បាល និងបន្ធូរសាច់ដុំដែលរឹងស្ពឹកបន្ទាប់ពីអង្គុយពេញមួយថ្ងៃ។ នៅថ្ងៃចុងសប្ដាហ៍ ចំនួនអ្នកហាត់តៃជីមានការកើនឡើងច្រើនជាងថ្ងៃធម្មតា ដោយសារសិស្សនិស្សិត និងអ្នកធ្វើការមានពេលទំនេរច្រើន។ រៀងរាល់ថ្ងៃសីល ឬថ្ងៃឈប់សម្រាកបុណ្យជាតិ យើងតែងឃើញក្រុមអ្នកហាត់តៃជីស្លៀកពាក់ឯកសណ្ឋានសស្អាត មកជួបជុំគ្នាបង្ហាញក្បាច់គុណយ៉ាងរៀបរយ។ ជាចុងក្រោយ មិនថានៅក្នុងវ័យណានោះទេ ការជ្រើសរើសពេលវេលាហាត់ទៀងទាត់បានក្លាយជាវប្បធម៌ថែទាំសុខភាពដ៏សំខាន់សម្រាប់អ្នករស់នៅភ្នំពេញ។ ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ តែងតែមានការបង្ហាញនូវក្បាច់គុណដែលទន់ភ្លន់តែរឹងមាំ ដែលទាមទារនូវការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់។ ក្បាច់គ្រឹះដំបូងគេគឺ ការត្រៀមលក្ខណៈ ដែលតម្រូវឱ្យឈរត្រង់ខ្លួន និងដកដង្ហើមឱ្យស្របនឹងការលើកដៃឡើងចុះសន្សឹមៗ។ ក្បាច់ ការអង្អែលរោមសេះ គឺជាចលនាដែលដៃម្ខាងរុញទៅមុខ ចំណែកដៃម្ខាងទៀតទាញចុះមកក្រោមក្នុងលក្ខណៈរលូន។ ក្បាច់ សត្វក្រៀលសលាតស្លាប បង្ហាញពីការឈរលើជើងម្ខាង និងការបើកដៃទាំងពីរឱ្យធំដូចជាស្លាបសត្វដែលកំពុងហោះ។ បច្ចេកទេស ការរុញដៃចេញ ត្រូវធ្វើឡើងដោយការប្រើកម្លាំងចេញពីចង្កេះ ដើម្បីឱ្យចលនាមានថាមពលនៅខាងក្នុង។ ក្បាច់ ការបោះជំហានជក់ជង្គង់ ទាមទារឱ្យអ្នកហាត់បោះជំហានទៅមុខយឺតៗ ខណៈដែលដៃម្ខាងការពារជង្គង់ និងដៃម្ខាងទៀតរុញចេញ។ ក្បាច់ ការលេងពិណ គឺជាចលនាដែលដៃទាំងពីរធ្វើត្រាប់តាមការកាន់ឧបករណ៍តន្ត្រី ដោយរក្សាលំនឹងលើជើងម្ខាង។ ក្បាច់ ការដកថយរុញស្វា គឺជាការដើរថយក្រោយដោយប្រើបច្ចេកទេសបង្វិលដៃជារង់វង់មូល ដើម្បីការពារខ្លួន។ ក្បាច់ ការកាន់បាល់ គឺជាការដាក់ដៃទាំងពីរទល់មុខគ្នាដូចជាកំពុងទ្រទ្រង់នូវថាមពលរង្វង់មូលមួយនៅចន្លោះទ្រូង។ ក្បាច់ ការគ្រវីដៃដូចពពក គឺជាចលនាបង្វិលដៃចុះឡើងផ្ដេក ដែលជួយឱ្យឆ្អឹងកងខ្នងមានភាពបត់បែនល្អ។ ក្បាច់ ការទះសេះឱ្យខ្ពស់ តម្រូវឱ្យមានការសម្លឹងមើលទៅមុខយ៉ាងមុតមាំ និងការធ្វើចលនាដៃឱ្យមានសណ្ដាប់ធ្នាប់។ ក្បាច់ ការទាត់ជើងទៅខាងស្ដាំ និងខាងឆ្វេង គឺជាការសាកល្បងតុល្យភាពរាងកាយយ៉ាងពិតប្រាកដសម្រាប់អ្នកហាត់។ ក្បាច់ ការដាល់ត្រង់ទៅមុខ មិនមែនធ្វើឡើងដោយភាពឆេវឆាវទេ ប៉ុន្តែធ្វើឡើងដោយការផ្ដោតអារម្មណ៍ និងដកដង្ហើមចេញ។ ក្បាច់ សត្វពស់វារចុះ ទាមទារឱ្យអ្នកហាត់បន្ទាបខ្លួនឱ្យទាបតាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងសាច់ដុំជើង។ ក្បាច់ ការរុញទូកតាមទឹក គឺជាចលនាដែលរាងកាយទាំងមូលត្រូវរំកិលទៅមុខ និងថយក្រោយដូចជារលកសមុទ្រ។ ក្បាច់ ការលើកជើងម្ខាងដូចមាន់ព្រៃ ជួយបង្កើនសមត្ថភាពនៃការផ្ដោតស្មារតីឱ្យនៅចំណុចកណ្ដាលតែមួយ។ ក្បាច់ ការបង្វិលខ្លួន និងច្រាន គឺជាបច្ចេកទេសប្រើកម្លាំងបង្វិល ដើម្បីបង្វែរទិសដៅនៃកម្លាំងដែលមកប៉ះទង្គិច។ ក្បាច់ ការបិទបញ្ចប់ គឺជាការប្រមូលផ្ដុំដង្ហើម និងថាមពលទាំងអស់ត្រឡប់មកវិញ ដើម្បីឱ្យរាងកាយមានភាពស្ងប់។ រាល់ក្បាច់ទាំងអស់ត្រូវធ្វើឡើងក្នុងល្បឿនថេរមួយ ដែលមិនលឿនពេក និងមិនយឺតពេក រហូតដល់ដាច់ចង្វាក់។ ភាពបន្តភ្ជាប់គ្នារវាងក្បាច់មួយទៅក្បាច់មួយទៀត គឺជាចំណុចសំខាន់ដែលធ្វើឱ្យតៃជីមើលទៅដូចជាខ្សែទឹកដែលហូរមិនដាច់។ ការហាត់ក្បាច់ទាំងនេះបានត្រឹមត្រូវ នឹងជួយឱ្យអ្នកហាត់សម្រេចបាននូវតុល្យភាពរវាងរាងកាយ និងចិត្តយ៉ាងពិតប្រាកដ។ ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ គឺជាសិល្បៈនៃការធ្វើចលនាដែលរួមបញ្ចូលគ្នារវាងការហាត់ប្រាណ និងសមាធិយ៉ាងសម្រិតសម្រាំង។ ជំហានដំបូងបំផុតគឺការឈរក្នុងឥរិយាបថត្រង់ខ្លួន រួចបើកជើងទាំងពីរឱ្យស្របនឹងទំហំស្មាដើម្បីរក្សាលំនឹងឱ្យរឹងមាំ។ អ្នកហាត់ត្រូវទម្លាក់ស្មាទាំងពីរចុះឱ្យធូរ ហើយរក្សាខ្នងឱ្យត្រង់ដើម្បីឱ្យខ្សែជីវិត ឬថាមពលរត់បានស្រួលពេញរាងកាយ។ សកម្មភាពចាប់ផ្ដើមដោយការដកដង្ហើមចូលយឺតៗតាមច្រមុះ រហូតដល់ខ្យល់ប៉ោងពេញពោះ រួចបញ្ចេញមកវិញសន្សឹមៗ។ ការលើកដៃទាំងពីរឡើងយឺតៗមកត្រឹមទ្រូង គឺជាការចាប់ផ្ដើមចលនាដែលគេហៅថា ការបើកក្បាច់តៃជី។ បន្ទាប់មក អ្នកហាត់ត្រូវពត់ចង្កេះសន្សឹមៗទៅឆ្វេង និងទៅស្ដាំ ដើម្បីកម្ដៅសាច់ដុំ និងសរសៃសន្លាក់ឱ្យមានភាពបត់បែន។ ជំហានបន្តគឺការបោះជំហានទៅមុខដោយការដាក់កែងជើងចុះមុន រួចទើបផ្ទេរទម្ងន់ខ្លួនទៅលើបាតជើងទាំងមូល។ ចលនាដៃត្រូវធ្វើឡើងក្នុងលក្ខណៈជារង្វង់មូល ដែលមើលទៅដូចជាការ អង្អែលរោមសេះ ឬ ការរុញពពក ក្នុងអាកាស។ រាល់ការធ្វើចលនាដៃ ត្រូវតែស៊ីចង្វាក់គ្នាជាមួយនឹងការដកដង្ហើមចេញចូល ដើម្បីបង្កើតបាននូវថាមពលខាងក្នុងដ៏ខ្លាំងក្លា។ ការរក្សាជង្គង់ឱ្យទន់បន្តិចក្នុងពេលឈរ ជួយឱ្យអ្នកហាត់អាចបង្វិលខ្លួនបានយ៉ាងរលូនដោយមិនមានការទាក់ទើ។ សកម្មភាព ការលើកជើងម្ខាង គឺជាជំហានសាកល្បងតុល្យភាព ដែលទាមទារឱ្យចិត្ត និងកាយផ្ដោតនៅចំណុចតែមួយ។ ក្នុងពេលធ្វើចលនា ភ្នែករបស់អ្នកហាត់ត្រូវសម្លឹងតាមចុងម្រាមដៃជានិច្ច ដើម្បីកុំឱ្យស្មារតីហោះហើរទៅខាងក្រៅ។ ការធ្វើចលនា រុញដៃចេញ ត្រូវធ្វើឡើងដោយភាពទន់ភ្លន់បំផុត ប៉ុន្តែបង្កប់នូវភាពរឹងមាំដូចជាទឹកដែលហូរមិនដាច់។ ជំហាននៃការបង្វិលខ្លួនត្រូវប្រើកម្លាំងដែលចេញពីចង្កេះ ជាជាងការប្រើតែកម្លាំងដៃ ឬកម្លាំងស្មាឡើយ។ អ្នកហាត់ត្រូវព្យាយាមរក្សាស្មារតីឱ្យនៅស្ងប់ស្ងាត់បំផុត បើទោះបីជាបរិយាកាសជុំវិញមានសំឡេងអ៊ូអរក៏ដោយ។ សកម្មភាព ការទាញថាមពលត្រឡប់មកវិញ ត្រូវធ្វើឡើងនៅពេលបញ្ចប់ក្បាច់នីមួយៗ ដើម្បីរក្សាតុល្យភាពយិននិងយ៉ាង។ ការសម្របសម្រួលរវាងការបោះជំហានជើង និងការលាតសន្ធឹងដៃ គឺជាគន្លឹះនៃភាពស្រស់ស្អាតនៃក្បាច់តៃជី។ នៅពេលឈានដល់ក្បាច់បញ្ចប់ អ្នកហាត់ត្រូវប្រមូលផ្ដុំដង្ហើម និងថាមពលឱ្យវិលត្រឡប់មកត្រង់ចំនុចពោះវិញ។ ការឈរស្ងៀមមួយសន្ទុះបន្ទាប់ពីបញ្ចប់ការហាត់ ជួយឱ្យរាងកាយបានទទួលនូវភាពស្ងប់សុខ និងតុល្យភាពពេញលេញ។ ជំហានចុងក្រោយគឺការត្រដុសបាតដៃទាំងពីរឱ្យក្ដៅ រួចយកមកស្អំលើផ្ទៃមុខ ដើម្បីបង្កើនចរន្តឈាមរត់ឱ្យបានល្អ។ ការអនុវត្តតាមជំហានទាំងនេះជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកហាត់សម្រេចបាននូវសុខភាពមាំមួន និងចិត្តដ៏មានសន្តិភាព។ ទោះបីជាការហាត់តៃជីផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែការអនុវត្តនៅតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ ក៏នៅតែជួបប្រទះនូវឧបសគ្គ និងបញ្ហាមួយចំនួន។ បញ្ហាចម្បងគឺការរំខានដោយសំឡេងចេញពីយានយន្ត និងការដ្ឋានសំណង់ ដែលធ្វើឱ្យអ្នកហាត់ពិបាកក្នុងការផ្ដោតអារម្មណ៍ និងធ្វើសមាធិ។ ស្ថានភាពផ្លូវដើរ ឬផ្ទៃដីនៅតាមសួនច្បារខ្លះមានភាពមិនរាបស្មើ ដែលអាចបង្កជាហានិភ័យនៃការរអិល ឬគ្រេចជើងក្នុងពេលធ្វើចលនា។ ការកើនឡើងនៃកម្រិតធូលី និងផ្សែងពុលក្នុងខ្យល់អាកាសនាពេលព្រឹកព្រលឹម អាចប៉ះពាល់ដល់ប្រព័ន្ធដង្ហើមរបស់អ្នកហាត់ដែលត្រូវដកដង្ហើមវែងៗ។ ភាពមិនទៀងទាត់នៃអាកាសធាតុ ដូចជាការធ្លាក់ភ្លៀងភ្លាមៗ ឬកម្ដៅថ្ងៃខ្លាំងពេក ធ្វើឱ្យការហាត់ត្រូវបានកាត់ផ្ដាច់ និងមិនមានភាពបន្តបន្ទាប់។ ការខ្វះខាតទីធ្លាដែលមានម្លប់ឈើត្រជាក់ត្រជុំ ជារឿយៗបង្ខំឱ្យអ្នកហាត់ត្រូវឈរហាត់ក្រោមពន្លឺថ្ងៃដែលឆាប់ធ្វើឱ្យអស់កម្លាំង។ កង្វះខាតនូវបង្គន់អនាម័យសាធារណៈដែលនៅជិតទីតាំងហាត់ បានបង្កការលំបាកយ៉ាងខ្លាំងសម្រាប់អ្នកហាត់ ជាពិសេសមនុស្សវ័យចំណាស់។ ការរំខានពីសំណាក់សត្វល្អិតដូចជា មូស ឬស្រមោច នៅតាមតំបន់ដែលមានដើមឈើច្រើន ធ្វើឱ្យអ្នកហាត់បាត់បង់ការផ្ដោតអារម្មណ៍លើក្បាច់គុណ។ ចំនួនមនុស្សធ្វើដំណើរថ្មើរជើងច្រើនកកកុញក្នុងសួនច្បារ ជួនកាលធ្វើឱ្យអ្នកហាត់ខ្វះចន្លោះទំនេរសម្រាប់លាតសន្ធឹងដៃជើងឱ្យបានពេញលេញ។ បញ្ហាសន្តិសុខ និងការរក្សាសម្ភារៈផ្ទាល់ខ្លួនក្នុងពេលកំពុងហាត់ ក៏ជាកង្វល់មួយដែលធ្វើឱ្យអ្នកហាត់មិនមានភាពស្ងប់ចិត្តទាំងស្រុង។ ចុងក្រោយ គឺកង្វះខាតនូវគ្រូបង្វឹកជំនាញដែលមកស្ម័គ្រចិត្តបង្រៀនជាទៀងទាត់ ធ្វើឱ្យអ្នកហាត់ថ្មីៗពិបាកក្នុងការរៀនក្បាច់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ គឺជាសកម្មភាពដ៏មានតម្លៃដែលផ្ដល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកអនុវត្តគ្រប់រូប។ ការហាត់តៃជីជួយពង្រឹងសុខភាពបេះដូង និងសរសៃឈាមឱ្យមានដំណើរការល្អប្រសើរ និងមានស្ថិរភាព។ វាជួយសម្រួលដល់ចរន្តឈាមរត់ក្នុងរាងកាយ ដែលធ្វើឱ្យសរីរាង្គខាងក្នុងទទួលបានអុកស៊ីហ្សែនបានគ្រប់គ្រាន់។ លំហាត់ប្រាណយឺតៗនេះ ជួយបង្កើនភាពបត់បែននៃសន្លាក់ឆ្អឹង និងកាត់បន្ថយការឈឺចាប់រាងកាយផ្សេងៗ។ ការហាត់តៃជីមានសារៈសំខាន់ខ្លាំងក្នុងការជួយពង្រឹងលំនឹងរាងកាយ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ដើម្បីការពារការដួល។ វាជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ដែលជាបញ្ហាសុខភាពទូទៅរបស់អ្នករស់នៅក្នុងទីក្រុង។ ការហាត់តៃជីតាមសួនច្បារជួយឱ្យយើងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងប៉ះពាល់ផ្ទាល់ជាមួយធម្មជាតិ។ វាគឺជាមធ្យោបាយដ៏ប្រសើរក្នុងការកាត់បន្ថយភាពតានតឹង និងបញ្ហាថប់បារម្ភដែលកើតចេញពីការងារប្រចាំថ្ងៃ។ ការផ្ដោតអារម្មណ៍លើក្បាច់គុណជួយឱ្យស្មារតីមានភាពមូលល្អ និងបង្កើនសមត្ថភាពនៃការចងចាំ។ ការហាត់ជាក្រុមតាមទីសាធារណៈបង្កើតនូវសាមគ្គីភាព និងចំណងមិត្តភាពរវាងមនុស្សក្នុងសហគមន៍។ វាជួយកាត់បន្ថយអារម្មណ៍ឯកោសម្រាប់មនុស្សចាស់ តាមរយៈការជួបជុំគ្នាជជែកកម្សាន្ត និងហាត់ប្រាណ។ ការហាត់តៃជីជួយឱ្យការគេងលក់បានស្រួល និងស្កប់ស្កល់ជាងមុន ដែលធ្វើឱ្យស្មារតីស្រស់ថ្លានៅពេលភ្ញាក់ឡើង។ វាបង្កើនថាមពលក្នុងរាងកាយ និងជួយឱ្យយើងមានអារម្មណ៍រស់រវើកពេញមួយថ្ងៃ។ ការអនុវត្តជាទៀងទាត់ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដែលធ្វើឱ្យរាងកាយអាចទប់ទល់នឹងជំងឺផ្សេងៗបានល្អ។ តៃជីជួយឱ្យយើងចេះគ្រប់គ្រងអារម្មណ៍ឱ្យមានភាពអត់ធ្មត់ និងស្ងប់ស្ងាត់ក្នុងគ្រប់កាលៈទេសៈ។ ការហាត់ប្រាណនេះមិនទាមទារការចំណាយថវិកាច្រើនឡើយ ដែលវាជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ វប្បធម៌នៃការហាត់តៃជីជួយលើកកម្ពស់សោភ័ណភាព និងភាពរស់រវើកនៃទីក្រុងភ្នំពេញនាពេលព្រឹកព្រលឹម។ វាជួយបណ្ដុះវិន័យក្នុងការក្រោកពីព្រលឹម ដែលជាទម្លាប់ដ៏ល្អសម្រាប់សុខភាពយូរអង្វែង។ ចលនាតៃជីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយឱ្យរាងកាយមានតុល្យភាពល្អ។ វាគឺជាការធ្វើសមាធិក្នុងចលនា ដែលជួយឱ្យចិត្ត និងកាយមានឯកភាពគ្នាតែមួយ។ ការហាត់តៃជីគឺជាការវិនិយោគលើសុខភាពដែលផ្ដល់ផលចំណេញទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជារួមមក ការហាត់តៃជីតាមទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញគឺជា សិល្បៈនៃសុខភាព ដែលរួមបញ្ចូលគ្នារវាង ចលនារាងកាយ និងសន្តិភាពផ្លូវចិត្ត។ វាផ្ដល់នូវអត្ថប្រយោជន៍ដ៏ទូលំទូលាយ ចាប់ពីការបង្កើនកម្លាំងកាយ រហូតដល់ការកសាងទំនាក់ទំនងសង្គមដ៏រឹងមាំ។ ការរក្សា និងលើកកម្ពស់វប្បធម៌ហាត់តៃជីនេះ មិនត្រឹមតែជួយឱ្យបុគ្គលម្នាក់ៗមានអាយុយឺនយូរផ្លូវកាយប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយឱ្យសង្គមជាតិមានភាពស្រស់បំព្រង និងពោរពេញដោយថាមពលវិជ្ជមានផងដែរ។